សុភាសិតខ្មែរ អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកស្វិត គឺជាពាក្យទូន្មានដ៏មានន័យជ្រាលជ្រៅមួយ ដែលឆ្លុះបញ្ចាំងពី ភាពខុសគ្នានៃលទ្ធផល រវាងមនុស្សដែលមាន ភាពក្លាហាន និងមនុស្សដែល មានការភ័យខ្លាច ក្នុងការប្រឈមមុខនឹងឧបសគ្គ ឬចាប់យកឱកាស។ សុភាសិតនេះលើកទឹកចិត្តឲ្យយើងមានចិត្តក្លាហាន និងប្ដេជ្ញាចិត្តដើម្បីសម្រេចបាននូវអ្វីដែលយើងចង់បាន។ អត្ថន័យត្រង់សុភាសិតនេះបែងចែកជាពីរផ្នែកដែលផ្ទុយគ្នាអ្នកហ៊ានស្បែកដាច អ្នកហ៊ាន សំដៅលើមនុស្សដែលមាន ភាពក្លាហាន ចិត្តរឹងប៉ឹង ហ៊ានប្រឈមមុខ នឹងការលំបាក ហានិភ័យ ឬការងារលំបាក។ ស្បែកដាច មានន័យថា ស្បែកដែលប្រេះ ឬដាច់ដោយសារការប្រឹងប្រែងធ្វើការងារធ្ងន់ៗ ឬការតស៊ូពុះពារ។ វាតំណាងឲ្យ ផលលំបាក ការលះបង់ របួសស្នាម ឬ ឧបសគ្គ ដែលមនុស្សក្លាហានត្រូវឆ្លងកាត់ ទោះបីជួបការលំបាក ឬមានរបួសស្នាមក៏ដោយ ពួកគេនៅតែបន្តដំណើរទៅមុខ។ អ្នកខ្លាចស្បែកស្វិត អ្នកខ្លាចសំដៅលើមនុស្សដែល មានភាពកំសាក មិនហ៊ានប្រឈម គេចវេស ពីការងារលំបាក ឬមិនហ៊ានចាប់យកឱកាសដោយសារតែការភ័យខ្លាចបរាជ័យ ឬការលំបាក។ ស្បែកស្វិត មានន័យថា ស្បែកដែលមិនបានធ្វើការធ្ងន់ធ្ងរ ឬមិនបានប្រឈមនឹងការលំបាក។ វាតំណាងឲ្យមនុស្សដែលខ្លាច ចង់បានភាពសុខស្រួល គ្មានការលំបាក ឬ គ្មានរបួសស្នាម។ ប៉ុន្តែនៅក្នុងបរិបទសុភាសិតនេះ ភាពគ្មានរបួសស្នាមនេះ បង្កប់ន័យថា ពួកគេមិនបានសម្រេចអ្វីជាដុំកំភួន ឬមិនបានរីកចម្រើនឡើយ ដោយសារតែភាពភ័យខ្លាចរបស់ពួកគេ។ អ្នកហ៊ានស្បែកដាច សំដៅដល់សេនា ទាហានដែលអង់អាចក្លាហានជាងគេ គឺអ្នកដែលក្លាហានគ្មានខ្លាចនរណា ។ អ្នកក្លាហាន ឬអ្នកហ៊ាននេះ នៅតាមស្បែកនៃរាងកាយរបស់គេតែងមានស្នាមដាច់ដាច ឬស្នាមរបួសដោយសារការវាយប្រហារពីភាគីម្ខាងទៀត ។ អ្នកដែលស្បែកស្វិត ការពិត គឺគេមិនដែលហ៊ានចេញមុខទៅតតាំងនឹងភាគីជម្លោះណាឡើយ។ រួមមកវិញ សុភាសិតនេះមានន័យថា មនុស្សដែលហ៊ានប្រឈមមុខនឹងការលំបាក ស្បែកដាច តែងតែទទួលបានលទ្ធផល ឬជោគជ័យ ទោះបីជាត្រូវលះបង់ ឬជួបឧបសគ្គក៏ដោយ។ ចំណែកឯមនុស្សដែលខ្លាចមិនហ៊ានធ្វើអ្វី ស្បែកស្វិត នឹងមិនទទួលបានអ្វីទាំងអស់ ហើយក៏គ្មានការរីកចម្រើនដែរ។ អត្ថន័យអប់រំសុភាសិតនេះបង្កប់នូវមេរៀនអប់រំដ៏មានតម្លៃជាច្រើនតម្លៃនៃភាពក្លាហាន សុភាសិតនេះលើកតម្កើង ភាពក្លាហាន និង ការប្ដេជ្ញាចិត្ត ក្នុងការប្រឈមមុខនឹងការលំបាក។ ជោគជ័យមិនអាចកើតឡើងដោយគ្មានការតស៊ូ និងការលះបង់នោះទេ។ ផលវិបាកនៃការភ័យខ្លាច វាបង្ហាញពីផលអវិជ្ជមាននៃ មិនហ៊ានតតាំងជាមួយគេ និង ការស្ទាក់ស្ទើរ។ ការខ្លាចមិនហ៊ានធ្វើអ្វី នឹងធ្វើឲ្យបាត់បង់ឱកាស និងមិនអាចសម្រេចបាននូវគោលដៅ។ ជោគជ័យទាមទារការលះបង់ ដើម្បីសម្រេចបានអ្វីមួយ យើងចាំបាច់ត្រូវតែ ហ៊ានលះបង់ កម្លាំងកាយចិត្ត ពេលវេលា និងទ្រព្យសម្បត្តិខ្លះៗ របួសស្នាម ឬការលំបាក គឺជាផ្នែកមួយនៃដំណើរឆ្ពោះទៅរកភាពជោគជ័យ។ ការរៀនសូត្រពីបទពិសោធន៍ ស្បែកដាច ក៏អាចតំណាងឲ្យ បទពិសោធន៍ និង មេរៀន ដែលបានរៀនសូត្រពីការប្រឈមមុខនឹងការលំបាក បទពិសោធន៍ទាំងនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជោគជ័យនាពេលអនាគត។ ការបណ្ដុះស្មារតីសកម្ម សុភាសិតនេះជំរុញឲ្យយើងមាន ស្មារតីសកម្ម មិនមែនជាមនុស្សអសកម្មដែលរង់ចាំឱកាសមកដល់ដោយមិនធ្វើអ្វីនោះទេ។ ឧទាហរណ៍ ជាក់ស្ដែងក្នុងជីវិត ក្នុងអាជីវកម្ម អ្នកដែលហ៊ានចាប់ផ្ដើមអាជីវកម្ម ឬហៅថា ស្បែកដាច ទោះបីមានហានិភ័យ ក៏អាចជួបការលំបាកច្រើន ហើយមានឱកាសជោគជ័យផងដែរ។ ចំណែកអ្នកដែលខ្លាចមិនហ៊ានចាប់ផ្ដើម ឬ ហៅថាស្បែកស្វិត នឹងនៅតែគ្មានអ្វីទាំងអស់។ ក្នុងការសិក្សា សិស្សដែលហ៊ានប្រឹងប្រែងរៀនសូត្រ ឬហៅថា ស្បែកដាច ទោះបីដាច់យប់ ឬហត់នឿយក៏ដោយ នឹងទទួលបានលទ្ធផលល្អ។ ចំណែកអ្នកដែលខ្លាចភាពលំបាក ខ្លាចហត់នើយ មិនអានសៀវភៅ មិនទទួលបានចំណេះដឹងនឹងមិនទទួលបានពិន្ទុល្អទេ។ ក្នុងជីវិតប្រចាំថ្ងៃ អ្នកដែលហ៊ានចេញមុខដោះស្រាយបញ្ហា ឬហៅថា ស្បែកដាច ទោះបីជួបការរិះគន់ ឬលំបាក តែងតែអាចនាំមកនូវដំណោះស្រាយ។ សរុបមក សុភាសិត អ្នកហ៊ានស្បែកដាច អ្នកខ្លាចស្បែកស្វិត គឺជាការដាស់តឿនដ៏មានអត្ថន័យដែលលើកទឹកចិត្តឲ្យយើងមាន ភាពក្លាហាន និងការប្តេជ្ញាចិត្ត ក្នុងការប្រឈមមុខនឹងការលំបាក និងការលះបង់ ដើម្បីសម្រេចបាននូវគោលដៅ និងភាពជោគជ័យក្នុងជីវិត។